នៅឆ្នាំ ១៩៧៦ មានការតស៊ូបះបោរប្រឆាំង និងរបប ប៉ុល ពត របស់ប្រជាជននៅ ចម្ការហ្លួងសៀមរាប។ នៅឆ្នាំ១៩៧៧ មានការតវ៉ារបស់ប្រជាជននៅភាគខាងជើងខេត្តសៀមរាប និង ប្រជាជននៅខេត្តបាត់ដំបង។ ហើយ នៅឆ្នាំ១៩៧៧ ខែមេសាក៏មានការតវ៉ារបស់ប្រជាជន នៅ ខេត្តកំពង់ធំ មណ្ឌលគីរី និងកំពង់ឆ្នាំង ដែរ។ ចូលមកដល់នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិបានបង្កើតឡើងនៅ ស្នួល ខេត្ត ក្រចេះ ដែលជាមហាសន្និបាត តំណាងកម្លាំងរំដោះទូទាំងប្រទេស ។ នៅពេលនោះមហាសន្និបាត បានសម្រេចបោះឆ្នោតជ្រើសតាំង គណៈកម្មាធិការមជ្ឈិមរណសិរ្យ ដែលមានសមាជិក ១៤រូប ដែលមានលោក ហេង សំរិន ជាប្រធាន ។ មហាសន្និបាតបានអនុម័តដាក់ចេញ នូវកម្មវិធីនយោបាយរបស់រណសិរ្យ ជាមាគ៌ា ភារកិច្ច និងគោលការណ៍សង្គ្រោះជាតិមួយចំនួន។ ក្នុងនោះមានដូចជា ការគោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជន ផ្តួលរំលំពួកប្រតិកិរិយា ប៉ុល ពត ដែលជាឃាតករ និងកសាងលប្រទេសកម្ពុជាប្រកបដោយ សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត និង សម្បូររុងរឿង ។ កម្មវិធីនយោបាយទាំង ១១ ចំណុចនេះត្រូវបានកំណត់ជាកិច្ចការទិសដៅសម្រាប់របបថ្មី ។ ការប្រមូលផ្តុំ យុវជន យុវនារី សហជីព កសិករ បញ្ញាវន្ត័ និងការបង្កើតឡើងជាមួយនឹងទស្សនវាយកំទេចពួកប្រតិកិរិយា ប៉ុល ពត អៀង សារី និងការនាំមកនូវសិទ្ធិប្រជាពលរដ្ឋក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន ។ បន្ទាប់ពីកិច្ចប្រជុំនៅស្នូលកងកម្លាំងរណសិរ្យ បានធ្វើដំណើរចូលតាមភូមិ តាមព្រំប្រទល់ដើម្បីពន្យល់នូវកម្មវិធី ១១ ចំណុចនេះនិងបានធ្វើការឧបត្តម្ភដល់ប្រជាពលរដ្ឋ ។ សន្លឹកបណ្ដុំតូចៗត្រូវបានទន្លាក់ពីយន្តហោះវៀតណាម នៅលើទឹកដីកម្ពុជា តាមភូមិប្រជាជនដែលនៅជាប់ព្រំប្រទល់និងវៀតណាម។ វាដើម្បីដង្ហើយហៅឱ្យមានអ្នកបះបោរឡើង ហើយស្ថានីវិទ្យុសម្លេងប្រជាជនកម្ពុជាក្នុងក្រុងហាណូយបានធ្វើការផ្សព្វផ្សាយនូវពត៍មានដូចគ្នានេះដែរ ។ ចំពោះការវាយប្រហាររបស់កងទ័ពប្រជាជនវៀតណាម មកលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ វាបានចាប់ផ្តើមជាសន្ធឹកសន្ធាប់ជាទ្រង់ទ្រាយធំ នៅពាក់កណ្តាលយប់ថ្ងៃទី ២៤ ធ្នូ ១៩៧៩។ កងទ័ព ១៥០ពាន់នាក់បានធ្វើដំណើរយ៉ាងរហ័សតាមផ្លូវសំខាន់ៗតម្រង់ទៅកាន់ទីក្រុងភ្នំពេញ ដែលនាំមុខដោយរថក្រោះផលិតដោយសហភាពសូវៀត ។ ហើយនៅថ្ងៃទី ០៤ មករា ១៩៧៩ ពួកគេបានគ្រប់គ្រងដែនដីកម្ពុជាភាគខាងកើតទន្លេមេគង្គទាំងអស់។ បន្ទាប់មកនៅថ្ងៃទី ០៦ ខែ មករា ពួកគេបានឆ្លងកាត់ទន្លេ ហើយបានកាន់កាប់តំបន់តាមដងទន្លេ បន្ទាប់មកពួកគេបានចូលទៅកាន់កាប់តំបន់ជាយៗក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរនោះហ៊ុន សែន បានពន្យល់ថា ពេលបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកម្លាំងរបស់យើងមាន ប្រមានប្រហែល ៣០ កងវរសេនាតូច បើពិនិត្យលើចំនួននេះឃើញជាច្រើនបង្គួរ ប៉ុន្តែបើប្រៀបធៀបនិងកងទព័របស់ពួក ប៉ុល ពត ២៣កងពលធំឃើញថាតិចណាស់។ តែដោយមានការបែកបាក់ផ្ទៃក្នុងនិងមានការកាប់សម្លាប់ប្រជាជន ហើយដោយមានការជួយពីកងទព័ស្ម័គ្រចិត្ត វៀតណាម និងកងកម្លាំងប្រដាប់អាវុធរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាបានធ្វើឱ្យរបបកម្ពុជា ប្រជាធិបតេយ្យដួលរលំនៅថ្ងៃ ៧ មករា ១៩៧៩ ។ ដោយបានធ្វើការរំដោះចាប់ពីចុងខែ ធ្នូ ១៩៧៨ ដល់ ៧ មករា ១៩៧៩ ទើបប្រទេសកម្ពុជារំដោះផុតទាំងស្រុងពីរបប ប៉ុល ពត ។ លោក ហ៊ុន សែន បានបន្តទៀតថា ការជោគជ័យថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩ គឺបានដោយសារការប្រើកម្លាំងពីរគូបផ្សំគ្នាគឺ កម្លាំងជាតិ និងការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ជាពិសេសទៀតនោះកងទ័ពស្ម័គ្រចិត្តវៀតណាមបានដើរតួរយ៉ាងសំខាន់ក្នុងការវាយប្រហារកំចាត់ពួក ប៉ុល ពត ក៏ដោយ ក៏កងកម្លាំងបដិវត្តន៍កម្ពុជា មានតួរនាទីជាអ្នកកំណត់ ពីព្រោះបដិវត្តន៍ណាមួយទទួលបានជោគជ័យក្នុងប្រទេសមួយ វាត្រូវតែជាប្រជាជននៃប្រទេសនោះ ដែលជាអ្នកធ្វើសកម្មភាព ហើយគ្មានប្រទេសផ្សេងទៀតអាចមក ជំនួសបានទេ។ កម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា មានចំនួនគ្រប់គ្រាន់សម្រាប់បង្កើតជាក្រុមទព័ស្រួចមួយនៅក្នុងជួរជាមួយកងទព័ប្រជាជនវៀតណាមតែប៉ុណ្ណោះ។ វាក៏មិនមានចំនួនមិនលើសពីនេះ ដើម្បីវាយលុកផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដែរ។ ពេលនោះប្រទេសបានរួចផុតពីស្បៃងងឹត ហើយប្រជាជនបានវិលមកស្រុកកំណើតវិញ រីឯអ្នកខ្លះទៀតបានទៅដល់ប្រទេសផ្សេងៗ តាមរយះអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។ ពេលមកដល់ស្រុកកំណើតវិញអ្នកខ្លះបានជួបបងប្អូន អ្នកខ្លះមិនបានជួបទេព្រោះពួកគេបានស្លាប់អស់ទៅហើយ។ ប៉ុន្តែអ្នកមកដល់សុទ្ធតែជាមនុស្សចាស់ ស្ត្រីមេម៉ាយ ពួកគេបានធ្វើការ ប្រវាស់ដៃគ្នា ពីព្រោះពួកគេគ្មានឧបករណ៏សំរាប់បង្ករបង្កើនផលនោះទេ ។ នៅតាមភូមិនីមួយៗ គេបែងចែកជាក្រុមដែលមួយក្រុមៗមានប្រហែល ១០គ្រួសារ និងមានគោ ក្របី ជា កម្លាំងអូសទាញដែលសល់ពីរបប ប៉ុល ពត។ ក្នុងនោះតាមគោលការណ៍របស់សាធារណរដ្ឋកម្ពុជាបានប្តូរពីក្រុមមកជារបបកម្មសិទ្ធិឯកជនវិញ។